កីឡាប្រដាល់សកល គឺជាវិញ្ញាសាកីឡាមួយប្រភេទដែលជាផ្នែកមួយនៃប្រវត្តិសាស្ត្រកីឡាកម្ពុជា។ ថ្វីត្បិតតែប្រជាប្រិយភាពរបស់កីឡាប្រដាល់សកលនៅមានកម្រិតបើប្រៀបធៀបទៅនឹង គុនខ្មែរ ដែលជាកីឡាប្រដាល់បុរាណរបស់ជាតិក៏ដោយ ក៏កីឡាប្រដាល់សកលនៅតែបន្តអភិវឌ្ឍ និងទទួលបានការយកចិត្តទុកដាក់ពីស្ថាប័នកីឡាជាតិ។ ការអភិវឌ្ឍន៍កីឡាប្រដាល់សកលនៅកម្ពុជា ស្ថិតក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជា ដែលមានពាក្យជាភាសាអង់គ្លេសថា Cambodia Boxing Federation ឬហៅកាត់ថា CBF។ សហព័ន្ធនេះមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងលើកកម្ពស់វិស័យនេះតាមរយៈ ការរៀបចំ និងគ្រប់គ្រងការប្រកួត បណ្តុះបណ្តាល និងលើកកម្ពស់ ព្រមទាំងការសហការអន្តរជាតិ។ សហព័ន្ធកីឡាប្រដាល់កម្ពុជា មានតួនាទីស្នូលក្នុងការរៀបចំ និងគ្រប់គ្រងការប្រកួតកីឡាប្រដាល់សកលនៅកម្ពុជា។ ពួកគេទទួលខុសត្រូវរៀបចំការប្រកួតថ្នាក់ជាតិជាទៀងទាត់ ដែលជាវេទិកាដ៏សំខាន់សម្រាប់ ស្វែងរកកីឡាករមានទេពកោសល្យ ជ្រើសរើសកីឡាករឆ្នើមៗ និងចូលរួមការប្រកួតកម្រិតអន្តរជាតិ។ ហើយតួនាទីដ៏សំខាន់មួយរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជា គឺការស្វែងរកកីឡាករមានទេពកោសល្យ។ តាមរយៈការរៀបចំការប្រកួតថ្នាក់ជាតិជាទៀងទាត់ អាចកំណត់អត្តសញ្ញាណអ្នកប្រដាល់ដែលមានសក្ដានុពលបាន។ ការប្រកួតទាំងនេះដើរតួជាវេទិកាដ៏ល្អសម្រាប់ បង្ហាញសមត្ថភាព វាយតម្លៃ និងជ្រើសរើសកីឡាករ។ កីឡាករវ័យក្មេង ឬកីឡាករដែលទើបនឹងចូលប្រឡូក អាចបង្ហាញសមត្ថភាព និងបច្ចេកទេសរបស់ខ្លួននៅទីនោះ។ គ្រូបង្វឹក និងគណៈកម្មការរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជា អាចវាយតម្លៃពីទេពកោសល្យ ឆន្ទៈ និងភាពរឹងមាំរបស់កីឡាករម្នាក់ៗ។ អ្នកដែលមានលទ្ធភាពរីកចម្រើនខ្ពស់ នឹងត្រូវបានជ្រើសរើសឲ្យចូលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ដើម្បីអភិវឌ្ឍសមត្ថភាពបន្ថែមទៀត។ បន្ទាប់ពីការប្រកួតថ្នាក់ជាតិនានា សហព័ន្ធកីឡាប្រដាល់កម្ពុជា នឹងបន្តធ្វើការងារយ៉ាងម៉ត់ចត់ក្នុងការជ្រើសរើសកីឡាករឆ្នើមៗ។ ដំណើរការនេះមានសារៈសំខាន់ណាស់ដើម្បីធានាថា កម្ពុជាមានអ្នកតំណាងដែលមានសមត្ថភាពខ្ពស់បំផុត។ ហើយអ្នកដែលមានសមត្ថភាពលេចធ្លោ ត្រូវបានវាយតម្លៃដោយគ្រូបង្វឹក និងគណៈកម្មការជំនាញ។ ការវាយតម្លៃនេះផ្អែកលើបច្ចេកទេស កាយសម្បទា ចិត្តសាស្ត្រ និងបទពិសោធន៍ប្រកួត។ ពួកគេនឹងត្រូវបានជ្រើសរើសជាបេក្ខភាព ឬដាក់បញ្ចូលទៅក្នុងក្រុមជម្រើសជាតិតែម្ដង។ ការដាក់បញ្ចូលទៅក្នុងក្រុមជម្រើសជាតិនេះផ្ដល់ឱកាសឲ្យកីឡាករទទួលបានការបណ្តុះបណ្តាលកាន់តែស៊ីជម្រៅ ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ធំៗទាំងថ្នាក់ជាតិ និងអន្តរជាតិ។ បន្ទាប់ពីការជ្រើសរើសយ៉ាងយកចិត្តទុកដាក់ កីឡាករប្រដាល់សកលឆ្នើមៗដែលត្រូវបានដាក់បញ្ចូលក្នុងក្រុមជម្រើសជាតិ នឹងទទួលបានឱកាសដ៏សំខាន់ក្នុងការចូលរួមការប្រកួតកម្រិតអន្តរជាតិ។ កីឡាករទាំងនេះនឹងតំណាងឱ្យកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាធំៗ ទាំងថ្នាក់តំបន់ និងអន្តរជាតិ។ ការចូលរួមនេះមានគោលបំណងសំខាន់ពីរគឺ ការប្រកួតប្រជែង និងបង្កើនបទពិសោធន៍។ គោលបំណងដ៏សំខាន់មួយនៃការចូលរួមប្រកួតប្រដាល់សកលកម្រិតអន្តរជាតិ គឺដើម្បីប្រកួតប្រជែង។ នេះជាឱកាសដែលកីឡាករកម្ពុជាអាចបង្ហាញសមត្ថភាព និងស្មារតីតស៊ូរបស់ខ្លួនជាមួយបណ្តាប្រទេសដទៃ។ តាមរយៈការប្រកួតប្រជែងនេះ កីឡាកររបស់យើងអាច វាស់ស្ទង់កម្រិត រៀនសូត្រ និងទទួលបានកិត្តិយសពីការប្រកួត។ ចំពោះ ការវាស់ស្ទង់កម្រិត គឺសំដៅលើការស្វែងយល់ពីកម្រិតសមត្ថភាពរបស់ខ្លួនធៀបនឹងកីឡាករអន្តរជាតិ។ ឯការរៀនសូត្រគឺសំដៅលើការទទួលបានបទពិសោធន៍ថ្មីៗពីដៃគូប្រកួត។ ចំណែកការនាំមកនូវកិត្តិយស ប្រសិនបើកីឡាករទទួលបានជ័យជម្នះ នោះនឹងនាំមកនូវមោទកភាព និងកិត្តិយសជូនជាតិមាតុភូមិ។ សហព័ន្ធកីឡាប្រដាល់កម្ពុជា មិនត្រឹមតែរៀបចំការប្រកួតប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល និងលើកកម្ពស់កីឡាប្រដាល់សកលផងដែរ។ ពួកគេខិតខំប្រឹងប្រែងដើម្បី ពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងផ្សព្វផ្សាយកីឡាឲ្យកាន់តែទូលំទូលាយ។ សហព័ន្ធកីឡាប្រដាល់កម្ពុជា ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់បុគ្គលិក និងកីឡាករក្នុងវិស័យប្រដាល់សកល។ ដើម្បីសម្រេចគោលដៅនេះ សហព័ន្ធកីឡាប្រដាល់កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់សម្រាប់អ្នកពាក់ព័ន្ធសំខាន់ៗដូចជា កីឡាករ ត្រូវទទួលបានការបណ្តុះបណ្តាលបច្ចេកទេសប្រយុទ្ធ ការត្រៀមលក្ខណៈរាងកាយ និងយុទ្ធសាស្ត្រប្រកួតជាដើម។ គ្រូបង្វឹក ត្រូវបានរៀនសូត្រពីវិធីសាស្ត្របង្រៀនថ្មីៗ របៀបរៀបចំកម្មវិធីហ្វឹកហាត់ប្រកបដោយប្រសិទ្ធភាព និងចិត្តវិទ្យាកីឡា។ អាជ្ញាកណ្តាល ត្រូវបានបណ្តុះបណ្តាលឲ្យយល់ច្បាស់ពីច្បាប់ប្រកួតអន្តរជាតិ របៀបវាយតម្លៃពិន្ទុ និងការគ្រប់គ្រងការប្រកួតឲ្យបានត្រឹមត្រូវ។ វគ្គបណ្តុះបណ្តាលទាំងនេះមានសារៈសំខាន់ណាស់ក្នុងការជួយឲ្យអ្នកពាក់ព័ន្ធក្នុងវិស័យនេះមានចំណេះដឹង បច្ចេកទេស និងជំនាញកាន់តែប្រសើរឡើង។ គោលបំណងចុងក្រោយគឺធានាថាគុណភាព និងស្តង់ដារប្រដាល់សកលនៅកម្ពុជាអាចប្រកួតប្រជែងបានស្របតាមស្តង់ដារអន្តរជាតិ។ ក្រៅពីការបណ្តុះបណ្តាល សហព័ន្ធកីឡាប្រដាល់កម្ពុជា ក៏មានភារកិច្ចសំខាន់មួយទៀតគឺការផ្សព្វផ្សាយកីឡានេះឲ្យកាន់តែទូលំទូលាយទៅកាន់សាធារណជនផងដែរ។ ការផ្សព្វផ្សាយនេះមានគោលបំណងចម្បងពីរគឺ ទាក់ទាញចំណាប់អារម្មណ៍ពីយុវជនជំនាន់ក្រោយ និងជំរុញការគាំទ្រ។ គោលដៅសំខាន់មួយនៃការផ្សព្វផ្សាយរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជា គឺការទាក់ទាញចំណាប់អារម្មណ៍ពីយុវជនជំនាន់ក្រោយ។ នេះគឺដើម្បីឲ្យយុវជនបានស្គាល់ពីកីឡាប្រដាល់សកលកាន់តែច្បាស់ និងមានឆន្ទៈចូលរួមហ្វឹកហាត់។ ការដែលមានយុវជនច្រើនចាប់អារម្មណ៍លើកីឡានេះ គឺជាកត្តាចាំបាច់សម្រាប់និរន្តរភាព និងការរីកចម្រើនរបស់កីឡាប្រដាល់សកលទៅថ្ងៃអនាគត។ យុវជនទាំងនេះគឺជាធនធានដ៏សំខាន់សម្រាប់ក្លាយជាកីឡាករជម្រើសជាតិជំនាន់ក្រោយ និងបន្តវេនពីអ្នកជំនាន់មុន។ ក្រៅពីការទាក់ទាញយុវជនឲ្យចូលហ្វឹកហាត់ ការផ្សព្វផ្សាយរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជា ក៏មានគោលបំណងសំខាន់មួយទៀតគឺជំរុញឲ្យសាធារណជនគាំទ្រកីឡាប្រដាល់សកលឲ្យកាន់តែច្រើនផងដែរ។ ការគាំទ្រនេះអាចបង្ហាញតាមវិធីជាច្រើនដូចជា ការទស្សនា ការលើកទឹកចិត្ត និងការចូលរួមចំណែកផ្សេងៗ។ ការទស្សនាសំដៅទៅលើការ ចូលរួមទស្សនាការប្រកួតផ្ទាល់ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ ឯការលើកទឹកចិត្ត៊ជាការ ផ្តល់កម្លាំងចិត្តដល់កីឡាករ និងគ្រូបង្វឹក។ ចំពោះ ការចូលរួមចំណែកផ្សេងៗ អាចជាការឧបត្ថម្ភ ការផ្តល់ធនធាន ឬការចូលរួមជាស្ម័គ្រចិត្តជាដើម។ ការគាំទ្រនេះមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍វិស័យកីឡាទាំងមូល មិនត្រឹមតែកីឡាប្រដាល់សកលប៉ុណ្ណោះទេ។ វាក៏ជួយឲ្យសហព័ន្ធមានធនធានគ្រប់គ្រាន់សម្រាប់បណ្តុះបណ្តាល បំពាក់ឧបករណ៍ និងរៀបចំការប្រកួតដែលមានគុណភាពកាន់តែខ្ពស់។ ដើម្បីពង្រឹងគុណភាព និងកម្រិតកីឡាប្រដាល់សកលនៅកម្ពុជា សហព័ន្ធកីឡាប្រដាល់កម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នកីឡាប្រដាល់អន្តរជាតិ។ ក្នុងនោះ ស្ថាប័នសំខាន់មួយគឺ សមាគមប្រដាល់អន្តរជាតិ ដែលមានពាក្យពេញជាភាសាអង់គ្លេសថា International Boxing Association ឬ ហៅកាត់ថា AIBA គឺជាដែគូសហការដ៏សំខាន់បំផុតរបស់ សហព័ន្ធកីឡាប្រដាល់កម្ពុជា ។ ការសហការនេះមានគោលបំណងចម្បងដើម្បីធានាថាគុណភាព និងស្តង់ដារកីឡាប្រដាល់សកលនៅកម្ពុជាស្របតាមបទដ្ឋានអន្តរជាតិ។ តាមរយៈការសហការនេះ សហព័ន្ធកីឡាប្រដាល់កម្ពុជាអាច ផ្លាស់ប្ដូរបទពិសោធន៍ ទទួលស្គាល់ និងចូលរួមក្នុងព្រឹត្តិការណ៍ធំៗ។ តាមរយៈការសហការអន្តរជាតិ ជាពិសេសជាមួយស្ថាប័នដូចជា សមាគមប្រដាល់អន្តរជាតិ សហព័ន្ធកីឡាប្រដាល់កម្ពុជា ទទួលបានឱកាសដ៏សំខាន់ក្នុងការផ្លាស់ប្ដូរបទពិសោធន៍របស់ខ្លួន។ នេះគឺដើម្បី រៀនសូត្រពីវិធីសាស្ត្របណ្តុះបណ្តាលថ្មីៗ និងរៀនសូត្រពីវិធីសាស្ត្រគ្រប់គ្រងថ្មីៗ។ តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ សហព័ន្ធកីឡាប្រដាល់កម្ពុជា ទទួលបានឱកាសដ៏សំខាន់ដើម្បីរៀនសូត្រពីវិធីសាស្ត្របណ្តុះបណ្តាលថ្មីៗ។ វិធីសាស្ត្របណ្តុះបណ្តាលថ្មីៗគឺរួមបញ្ចូលទាំងការស្វែងយល់ពី បច្ចេកទេសហ្វឹកហាត់ទំនើបៗ កម្មវិធីហ្វឹកហាត់តាមបែបវិទ្យាសាស្ត្រ និងការត្រៀមលក្ខណៈកីឡាករប្រកបដោយប្រសិទ្ធភាព។ សហព័ន្ធកីឡាប្រដាល់កម្ពុជា អាចទទួលយកបច្ចេកទេសប្រយុទ្ធថ្មីៗ និងរបៀបហ្វឹកហាត់ដែលត្រូវបានប្រើប្រាស់ដោយអ្នកជំនាញអន្តរជាតិ។ ការរៀនសូត្រពីរបៀបរៀបចំកម្មវិធីហ្វឹកហាត់ដែលផ្អែកលើទិន្នន័យវិទ្យាសាស្ត្រ គឺដើម្បីបង្កើនកម្លាំង កាយសម្បទា និងជំនាញរបស់កីឡាករ។ សហព័ន្ធកីឡាប្រដាល់កម្ពុជា ក៏អាចរៀនពីវិធីសាស្ត្រក្នុងការរៀបចំកីឡាករទាំងផ្លូវកាយ និងផ្លូវចិត្ត មុនពេលការប្រកួតសំខាន់ៗទៀតផង។ ចំណេះដឹងទាំងអស់នេះ គឺបានមកពីបណ្តាប្រទេសជឿនលឿនដែលមានបទពិសោធន៍យូរអង្វែងក្នុងវិស័យប្រដាល់សកល។ ការរៀនសូត្រនេះជួយឲ្យកីឡាប្រដាល់សកលនៅកម្ពុជាមានការរីកចម្រើន និងអាចប្រកួតប្រជែងបានកាន់តែប្រសើរឡើង។ ក្រៅពីបច្ចេកទេសហ្វឹកហាត់ ការសហការអន្តរជាតិក៏ផ្តល់ឱកាសឲ្យសហព័ន្ធកីឡាប្រដាល់កម្ពុជា រៀនសូត្រពីវិធីសាស្ត្រគ្រប់គ្រងថ្មីៗផងដែរ។ ការផ្លាស់ប្ដូរបទពិសោធន៍នេះរួមបញ្ចូលទាំងការយល់ដឹងពី របៀបគ្រប់គ្រងសហព័ន្ធឲ្យមានប្រសិទ្ធភាព ការរៀបចំការប្រកួត ការគ្រប់គ្រងធនធានមនុស្ស និងការអភិវឌ្ឍគោលនយោបាយកីឡាប្រដាល់សកលប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។ កិច្ចសហប្រតិបត្តិការអន្តរជាតិ ធ្វើឲ្យសហព័ន្ធកីឡាប្រដាល់កម្ពុជា អាចរៀនសូត្រពីយុទ្ធសាស្ត្រគ្រប់គ្រងជាច្រើន ដើម្បីធ្វើឲ្យប្រតិបត្តិការរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព។ កិច្ចសហប្រតិបត្តិការនេះ បានបង្រៀនពីរបៀបបង្កើតរចនាសម្ព័ន្ធស្ថាប័នឲ្យមានភាពច្បាស់លាស់ និងមានប្រសិទ្ធភាព ហើយក៏ជួយឲ្យការបែងចែកតួនាទី និងភារកិច្ចមានភាពច្បាស់លាស់ទៀតផង។ បន្ថែមពីនេះ សហព័ន្ធកីឡាប្រដាល់កម្ពុជាក៏អាចស្វែងយល់ពីរបៀបកំណត់អាទិភាពលើគម្រោង និងសកម្មភាពសំខាន់ៗ ដើម្បីធានាថាធនធានត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតផងដែរ។ រៀនពីវិធីសាស្ត្រប្រតិបត្តិការប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាព ជៀសវាងការស្ទះការងារ និងធានាថារាល់សកម្មភាពហិរញ្ញវត្ថុ និងរដ្ឋបាលមានតម្លាភាព។ សហព័ន្ធកីឡាប្រដាល់កម្ពុជា ក៏អាចរៀនសូត្រពីរបៀបរៀបចំការប្រកួតប្រកបដោយស្តង់ដារខ្ពស់ផងដែរ។ កីឡាករនឹងបានរៀនពីរបៀបបង្កើតកាលវិភាគ ដំណើរការប្រកួត និងការរៀបចំបរិយាកាសទូទៅឲ្យស៊ីទៅនឹងបទដ្ឋានអន្តរជាតិ។ ការស្វែងយល់ពីវិធានការណ៍សុវត្ថិភាពចាំបាច់សម្រាប់កីឡាករ អ្នកទស្សនា និងបុគ្គលិកទាំងអស់ ទាំងមុន អំឡុងពេល និងក្រោយការប្រកួត។ រួមបញ្ចូលទាំងការត្រួតពិនិត្យឧបករណ៍ ប្រព័ន្ធវេជ្ជសាស្ត្រ និងការគ្រប់គ្រងហ្វូងមនុស្ស។ រៀនពីរបៀបអនុវត្តច្បាប់ប្រកួតឲ្យបានត្រឹមត្រូវ គ្មានលំអៀង និងធានាថាការសម្រេចចិត្តរបស់អាជ្ញាកណ្តាលមានភាពច្បាស់លាស់ និងអាចទទួលយកបាន។ ការរៀនសូត្រទាំងនេះមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់កម្រិតនៃការប្រកួតប្រដាល់សកលនៅកម្ពុជាឲ្យកាន់តែមានជំនាញវិជ្ជាជីវៈ និងអាចប្រកួតប្រជែងបានជាអន្តរជាតិ។ ការគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព គឺជាគន្លឹះដ៏សំខាន់មួយសម្រាប់ការរីកចម្រើនរបស់សហព័ន្ធកីឡាប្រដាល់សកលផងដែរ។ តាមរយៈការសហការអន្តរជាតិ សហព័ន្ធកីឡាប្រដាល់កម្ពុជា អាចរៀនសូត្រពីវិធីសាស្ត្រគ្រប់គ្រងធនធានមនុស្ស ដែលរួមមាន ការជ្រើសរើស ការបណ្តុះបណ្តាល និងការលើកទឹកចិត្ត។ ការជ្រើសរើសគឺជាការរៀនពីរបៀបស្វែងរក និងជ្រើសរើសបុគ្គលិក កីឡាករ គ្រូបង្វឹក និងអាជ្ញាកណ្តាលដែលមានទេពកោសល្យ និងសមត្ថភាពត្រឹមត្រូវសម្រាប់តួនាទីនីមួយៗ។ ការបណ្តុះបណ្តាលជាការ ស្វែងយល់ពីកម្មវិធីបណ្តុះបណ្តាលបន្តដែលជួយអភិវឌ្ឍជំនាញ និងចំណេះដឹងរបស់បុគ្គលិកទាំងអស់ឲ្យកាន់តែប្រសើរឡើង។ ការលើកទឹកចិត្តសំដៅលើការ រៀនពីយុទ្ធសាស្ត្រ និងវិធីសាស្រ្តនានាដើម្បីរក្សា និងលើកទឹកចិត្តបុគ្គលិក កីឡាករ គ្រូបង្វឹក និងអាជ្ញាកណ្តាលឲ្យបន្តខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តចំពោះវិស័យកីឡានេះ។ ការអនុវត្តវិធីសាស្ត្រទាំងនេះនឹងជួយធានាថា សហព័ន្ធកីឡាប្រដាល់កម្ពុជាអាច មានក្រុមការងារប្រកបដោយសមត្ថភាពខ្ពស់ ដែលអាចជំរុញវិស័យប្រដាល់សកលនៅកម្ពុជាឲ្យកាន់តែរីកចម្រើន។ តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ សហព័ន្ធកីឡាប្រដាល់កម្ពុជា អាចទទួលបានគំនិតនិងបទពិសោធន៍ដ៏មានតម្លៃក្នុងការកសាងគោលនយោបាយដែលគាំទ្រដល់ការរីកចម្រើនរយៈពេលវែងនៃកីឡាប្រដាល់សកលនៅកម្ពុជា។ រួមបញ្ចូលទាំងការកំណត់ទិសដៅច្បាស់លាស់ ការបង្កើតក្របខ័ណ្ឌគតិយុត្ត ការកសាងកម្មវិធីអភិវឌ្ឍន៍ និងការធានានិរន្តរភាព។ ការកំណត់ទិសដៅច្បាស់លាស់គឺសំដៅលើការ រៀនពីរបៀបបង្កើតចក្ខុវិស័យ បេសកកម្ម និងគោលដៅយុទ្ធសាស្ត្រសម្រាប់វិស័យប្រដាល់សកលនៅកម្ពុជា។ ការបង្កើតក្របខ័ណ្ឌគតិយុត្ដជាការ ស្វែងយល់ពីការបង្កើតច្បាប់ បទប្បញ្ញត្តិ និងគោលការណ៍ណែនាំដែលចាំបាច់ដើម្បីគ្រប់គ្រង និងអភិវឌ្ឍកីឡានេះប្រកបដោយប្រសិទ្ធភាព។ ការកសាងកម្មវិធីអភិវឌ្ឍន៍សំដៅលើការ ទទួលបានគំនិតក្នុងការរៀបចំកម្មវិធីរយៈពេលវែងសម្រាប់ការបណ្តុះបណ្តាលកីឡាករ គ្រូបង្វឹក និងអាជ្ញាកណ្តាល ក៏ដូចជាការផ្សព្វផ្សាយកីឡា។ ការធានានិរន្តរភាពជាការ រៀនពីយុទ្ធសាស្ត្រក្នុងការស្វែងរក និងគ្រប់គ្រងធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស ដើម្បីធានាថាការអភិវឌ្ឍន៍កីឡាប្រដាល់សកលនៅកម្ពុជាមាននិរន្តរភាព។ ការរៀនសូត្រពីវិធីសាស្ត្រគ្រប់គ្រងទាំងនេះមានសារៈសំខាន់ណាស់ក្នុងការកសាងសមត្ថភាពស្ថាប័នរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជា និងជំរុញឲ្យកីឡាប្រដាល់សកលមានការរីកចម្រើនប្រកបដោយនិរន្តរភាព។ កីឡាប្រដាល់សកលនៅកម្ពុជាកំពុងតែបន្តអភិវឌ្ឍ ប៉ុន្តែក៏នៅតែជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន និងមានសក្ដានុពលខ្ពស់សម្រាប់អនាគតផងដែរ។ ថ្វីត្បិតតែកីឡាប្រដាល់សកលនៅកម្ពុជាកំពុងព្យាយាមអភិវឌ្ឍន៍ តែក៏នៅតែមានបញ្ហាប្រឈមសំខាន់ៗមួយចំនួនដែលត្រូវដោះស្រាយ ហើយវិស័យនេះនៅតែប្រឈមមុខនឹងបញ្ហាខ្វះខាតថវិកាសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ។ ជាមួយគ្នានេះ ឧបករណ៍ហ្វឹកហាត់ទំនើបៗមានមិនគ្រប់គ្រាន់ និងការបំពាក់សម្ភារៈផ្សេងៗក៏នៅមានកម្រិតនៅឡើយ។ បញ្ហាមួយទៀតគឺកង្វះគ្រូបង្វឹកជំនាញដែលមានបទពិសោធន៍ខ្ពស់ ដែលជាឧបសគ្គដល់ការអភិវឌ្ឍសមត្ថភាពកីឡាករ។ ដោយសារប្រជាជនខ្មែរភាគច្រើននិយមគុនខ្មែរដែលជាកីឡាប្រដាល់បុរាណរបស់ជាតិ ធ្វើឲ្យកីឡាប្រដាល់សកលពិបាកក្នុងការទាក់ទាញចំណាប់អារម្មណ៍សាធារណជន។ នេះក៏ជាហេតុផលមួយដែលធ្វើឲ្យកីឡានេះពិបាកស្វែងរកអ្នកឧបត្ថម្ភពីវិស័យឯកជនផងដែរ។ មួយវិញទៀត កីឡាករកម្ពុជានៅមានបទពិសោធន៍តិចក្នុងការប្រកួតថ្នាក់អន្តរជាតិ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសដែលមានប្រពៃណីប្រដាល់សកលយូរលង់។ នេះធ្វើឲ្យការប្រកួតប្រជែងមានភាពលំបាក ហើយទាមទារការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីដេញតាមប្រទេសដទៃ។ ថ្វីត្បិតតែមានបញ្ហាប្រឈម កីឡាប្រដាល់សកលនៅកម្ពុជាក៏មានសក្ដានុពលខ្ពស់សម្រាប់អនាគតផងដែរ. តាមរយៈក្រសួងអប់រំ យុវជន និងកីឡា តែងតែផ្តល់ការគាំទ្រដល់គ្រប់វិស័យកីឡា រួមទាំងប្រដាល់សកលផងដែរ។ បច្ចុប្បន្ន កីឡាប្រដាល់សកលចាប់ផ្តើមទទួលបានការចាប់អារម្មណ៍ពីយុវជនជំនាន់ក្រោយ ដែលជាសញ្ញាល្អ និងមានសារៈសំខាន់។ យុវជនទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អភិវឌ្ឍន៍វិស័យនេះទៅថ្ងៃមុខ ព្រោះពួកគេជាកីឡាករ និងអ្នកគាំទ្រនាពេលអនាគត។ ការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាតំបន់ ឬអន្តរជាតិ ដូចជា សុី ហ្គេម នាពេលកន្លងមក បានផ្តល់ឱកាសឲ្យកីឡាប្រដាល់សកលកម្ពុជាទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីសាធារណជនទូទៅ និងអ្នកសារព័ត៌មាន។ ថ្វីត្បិតតែមិនទាន់មានស្នាដៃលេចធ្លោខ្លាំងដូចបណ្តាប្រទេសជិតខាងដែលមានប្រពៃណីកីឡាប្រដាល់សកលយូរអង្វែងក៏ដោយ ក៏កីឡាករប្រដាល់សកលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងផងដែរ។ កីឡាករកម្ពុជាបានទទួលបានបទពិសោធន៍ជាច្រើនពីការចូលរួមប្រកួតអន្តរជាតិនានា ដែលជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ការអភិវឌ្ឍទៅមុខ។ ការរំពឹងទុកនាពេលអនាគតសម្រាប់កីឡាប្រដាល់សកលនៅកម្ពុជាគឺផ្តោតលើចំណុចសំខាន់ៗមួយចំនួនដូចជា ការបង្កើនសមត្ថភាពកីឡាករ ពង្រីកការចូលរួម ការស្វែងរកថវិកា និងអ្នកឧបត្ថម្ភ។ ដើម្បីសម្រេចបាននូវស្នាដៃលេចធ្លោនាពេលអនាគត កីឡាប្រដាល់សកលនៅកម្ពុជាត្រូវបន្តបណ្តុះបណ្តាលកីឡាករឲ្យមានសមត្ថភាពខ្ពស់។ ការបណ្តុះបណ្តាលនេះតម្រូវឲ្យមានការយកចិត្តទុកដាក់លើទិដ្ឋភាពសំខាន់ៗទាំងបីគឺ បច្ចេកទេសប្រយុទ្ធ កាយសម្បទារឹងមាំ និងចិត្តសាស្ត្ររឹងមាំក្នុងការប្រកួត។ ដើម្បីឲ្យកីឡាករប្រដាល់សកលកម្ពុជាមានសមត្ថភាពខ្ពស់ គឺចាំបាច់ត្រូវបង្កើនបច្ចេកទេសប្រយុទ្ធរបស់ពួកគេ។ កីឡាករត្រូវយកចិត្តទុកដាក់លើចំណុចសំខាន់ៗដូចជា ជំនាញវាយ ការការពារ និងចលនា។ ជំនាញវាយគឺបានបណ្តុះបណ្តាលឲ្យកីឡាករមានជំនាញវាយចេញបានយ៉ាងល្អិតល្អន់ និងមានប្រសិទ្ធភាព។ ជំនាញវាយគឺ រាប់បញ្ចូលទាំងប្រភេទកណ្តាប់ដៃ ល្បឿន កម្លាំង និងភាពត្រឹមត្រូវ។ ការការពារគឺសំដៅលើការ ពង្រឹងសមត្ថភាពក្នុងការការពារខ្លួនពីការវាយរបស់គូប្រកួត តាមរយៈបច្ចេកទេសបាំង គេច បែរខ្លួន ឬគេចវាយ ដែលត្រូវអនុវត្តឲ្យបានស្ទាត់ជំនាញ។ ចលនាគឺជាការ ហ្វឹកហាត់ចលនារាងកាយ និងចលនាជើងឲ្យមានភាពរហ័សរហួន និងបត់បែនល្អ ដើម្បីអាចផ្លាស់ប្តូរទីតាំង គេចវាយ និងវាយបកបានយ៉ាងមានប្រសិទ្ធភាព។ ការអនុវត្តបច្ចេកទេសទាំងនេះឲ្យបានស្ទាត់ជំនាញ និងច្បាស់លាស់តាមស្តង់ដារអន្តរជាតិ នឹងជួយឲ្យកីឡាករកម្ពុជាមានភាពប្រកួតប្រជែងខ្ពស់នៅលើឆាកអន្តរជាតិ។ ដើម្បីឲ្យកីឡាករប្រដាល់សកលមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ការមានកាយសម្បទារឹងមាំគឺជារឿងសំខាន់បំផុត ដែលនេះតម្រូវឲ្យមានការខិតខំពង្រឹងកម្លាំង កាយសម្បទា និងស៊ូទ្រាំរបស់កីឡាករ។ ការអនុវត្តនេះត្រូវបានធ្វើឡើងតាមរយៈការហ្វឹកហាត់វិទ្យាសាស្ត្រ ដែលរួមមាន ការហ្វឹកហាត់កម្លាំង ការហ្វឹកហាត់កាយសម្បទា និងការហ្វឹកហាត់ស៊ូទ្រាំ។ ការហ្វឹកហាត់កម្លាំងគឺជាផ្នែកមួយដ៏សំខាន់នៃការកសាងកាយសម្បទារបស់កីឡាករប្រដាល់សកល។ ហើយការហ្វឹកហាត់នេះផ្តោតលើការបង្កើនកម្លាំងសាច់ដុំរបស់កីឡាករ។ គោលបំណងចម្បងនៃការហ្វឹកហាត់កម្លាំងគឺដើម្បី បង្កើនកម្លាំងវាយ និងបង្កើនសមត្ថភាពទប់ទល់។ ការហ្វឹកហាត់កម្លាំងនេះរួមបញ្ចូលលំហាត់ប្រាណជាច្រើនប្រភេទ ដូចជាការលើកទម្ងន់ និងលំហាត់ប្រាណផ្សេងៗទៀត ដែលសុទ្ធតែជួយពង្រឹងសាច់ដុំសំខាន់ៗដែលប្រើប្រាស់ក្នុងការប្រដាល់។ ការហ្វឹកហាត់កាយសម្បទា ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការត្រៀមខ្លួនរបស់កីឡាករប្រដាល់សកលផងដែរ។ ការហ្វឹកហាត់នេះមានគោលបំណងបង្កើនសមត្ថភាពរាងកាយទាំងមូលរបស់កីឡាករ ដោយផ្តោតលើចំណុចសំខាន់ៗដូចជា ល្បឿន ភាពបត់បែន និងតុល្យភាព។ ការហ្វឹកហាត់កាយសម្បទាគឺ ជារឿងដ៏ល្អ នឹងជួយឲ្យកីឡាករអាចធ្វើចលនាបានយ៉ាងមានប្រសិទ្ធភាព និងបង្ហាញសមត្ថភាពពេញលេញក្នុងអំឡុងពេលប្រកួត។ ឯការហ្វឹកហាត់ស៊ូទ្រាំ គឺជាធាតុផ្សំដ៏សំខាន់មួយទៀតក្នុងការរៀបចំកាយសម្បទារបស់កីឡាករប្រដាល់សកល។ ការហ្វឹកហាត់ប្រភេទនេះមានគោលបំណងចម្បងគឺជួយឲ្យកីឡាករអាចបន្តប្រកួតបានពេញមួយរយៈពេលប្រកួតដ៏តានតឹង ដោយមិនងាយអស់កម្លាំង។ ការប្រដាល់ទាមទារកម្រិតស៊ូទ្រាំខ្ពស់ ព្រោះការប្រកួតមានលក្ខណៈខ្លាំងក្លា និងបន្តបន្ទាប់គ្នា ការហ្វឹកហាត់ស៊ូទ្រាំរួមមាន ការរត់ ការលោតខ្សែពួរ និងហាត់ប្រាណបន្តបន្ទាប់គ្នាដោយមិនឈប់សម្រាកច្រើន។ គោលបំណងចម្បងនៃការហ្វឹកហាត់បែបវិទ្យាសាស្ត្រនេះ គឺដើម្បីត្រៀមខ្លួនសម្រាប់រយៈពេលប្រកួតដ៏តានតឹង និងធានាថាកីឡាករមានលទ្ធភាពបង្ហាញសមត្ថភាពពេញលេញរបស់ខ្លួននៅលើសង្វៀន។ ក្រៅពីបច្ចេកទេស និងកាយសម្បទា ចិត្តសាស្ត្ររឹងមាំក្នុងការប្រកួត ក៏ជាកត្តាមួយដ៏សំខាន់ដែលកំណត់ភាពជោគជ័យរបស់កីឡាករប្រដាល់សកលផងដែរ។ ការបណ្តុះបណ្តាលលើផ្នែកនេះគឺដើម្បីឲ្យកីឡាករមាន ស្មារតីរឹងមាំ មិនងាយចុះចាញ់ ការសម្រេចចិត្តល្អ និងអាចគ្រប់គ្រងអារម្មណ៍បានល្អនៅពេលប្រកួត។ ស្មារតីរឹងមាំគឺជួយឲ្យកីឡាករមានទំនុកចិត្តលើខ្លួនឯង មិនងាយភ័យខ្លាច ឬបាក់ទឹកចិត្ត ទោះជួបស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ ឯការមិនងាយចុះចាញ់សំដៅលើការបណ្ដុះបណ្ដាលឲ្យមានការតស៊ូខ្ពស់ មិនថាត្រូវទទួលរងសម្ពាធខ្លាំងប៉ុណ្ណាពីគូប្រកួត ឬទទួលបានពិន្ទុរបៀបណាក៏ដោយ។ រីឯការសម្រេចចិត្តល្អគឺ ជួយឲ្យកីឡាករអាចវិភាគស្ថានការណ៍បានរហ័ស និងធ្វើការសម្រេចចិត្តបានត្រឹមត្រូវបំផុតនៅវិនាទីសំខាន់ៗនៃការប្រកួត។ ការគ្រប់គ្រងអារម្មណ៍បានល្អនៅពេលប្រកួត ជួយបណ្ដុះបណ្ដាលកីឡាករឲ្យមានភាពស្ងប់ស្ងាត់ មិនបណ្តោយឲ្យអារម្មណ៍ខឹង ភ័យខ្លាច ឬតក់ស្លុត មកបំពានការសម្រេចចិត្ត ឬទម្លាក់សមត្ថភាពខ្លួនឯង។ ការវិនិយោគលើការបណ្តុះបណ្តាលដ៏ទូលំទូលាយនេះ គឺជាគន្លឹះដើម្បីលើកកម្ពស់កម្រិតកីឡាករកម្ពុជាឲ្យអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសនានាបាន។ ដើម្បីធានានិរន្តរភាព និងការរីកចម្រើនរបស់កីឡាប្រដាល់សកលនៅកម្ពុជា ការពង្រីកការចូលរួមគឺជាកត្តាចាំបាច់បំផុត។ ការពង្រីកការចូលរួមគឺ មានន័យថាត្រូវជំរុញឲ្យមានការចូលរួមពីបណ្តាខេត្តក្រុងឲ្យបានកាន់តែច្រើន។ គោលបំណងសំខាន់នៃការពង្រីកការចូលរួមនេះគឺ ពង្រីកមូលដ្ឋានកីឡា និងស្វែងរកកីឡាករដែលមានទេពកោសល្យថ្មីៗ។ ការមានកីឡាករ និងអ្នកចូលរួមច្រើនពីតាមបណ្តាខេត្ត នឹងជួយពង្រីកមូលដ្ឋានកីឡាប្រដាល់សកលឲ្យកាន់តែទូលំទូលាយ។ ហើយតាមរយៈការជំរុញឲ្យមានការហ្វឹកហាត់ និងការប្រកួតនៅតាមខេត្តក្រុង ធ្វើឲ្យកីឡាករដែលមានទេពកោសល្យពីតំបន់ដាច់ស្រយាលអាចត្រូវបានរកឃើញ។ ដើម្បីធានានូវការរីកចម្រើនប្រកបដោយនិរន្តរភាពនៃកីឡាប្រដាល់សកលនៅកម្ពុជា ការស្វែងរកថវិកា និងអ្នកឧបត្ថម្ភ គឺជាគន្លឹះដ៏សំខាន់។ វាជាការចាំបាច់ក្នុងការជំរុញការស្វែងរកការគាំទ្រពីវិស័យឯកជន ដើម្បីបង្កើនធនធានសម្រាប់វិស័យកីឡានេះ។ ថវិកាដែលទទួលបានពីការគាំទ្រនេះ នឹងត្រូវយកទៅប្រើប្រាស់ដើម្បី លើកកម្ពស់គុណភាពហ្វឹកហាត់ និងលើកកម្ពស់គុណភាពការប្រកួត។ លើកកម្ពស់គុណភាពហ្វឹកហាត់គឺជាការផ្តល់ឧបករណ៍ហ្វឹកហាត់ទំនើបៗ កម្មវិធីបណ្តុះបណ្តាលតាមបែបវិទ្យាសាស្ត្រ និងគ្រូបង្វឹកដែលមានជំនាញខ្ពស់។ លើកកម្ពស់គុណភាពការប្រកួតសំដៅលើការ រៀបចំការប្រកួតដែលមានស្តង់ដារខ្ពស់ ផ្តល់រង្វាន់លើកទឹកចិត្ត និងធានាបាននូវបរិយាកាសប្រកួតប្រជែងប្រកបដោយវិជ្ជាជីវៈ។ ការទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏រឹងមាំ នឹងជួយឲ្យកីឡាប្រដាល់សកលនៅកម្ពុជាអាចអភិវឌ្ឍខ្លួនបានពេញលេញ និងឈានទៅសម្រេចបាននូវស្នាដៃធំៗនៅលើឆាកអន្តរជាតិ។ សរុបមក កីឡាប្រដាល់សកលនៅកម្ពុជានៅមានផ្លូវវែងឆ្ងាយដែលត្រូវដើរ ប៉ុន្តែដោយមានការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ដូចជា សហព័ន្ធ ក្រសួងកីឡា កីឡាករ គ្រូបង្វឹក និងការគាំទ្រពីសាធារណជន វិស័យនេះនឹងអាចរីកចម្រើនទៅមុខ និងនាំមកនូវកិត្តិយសជូនជាតិបាននាពេលអនាគត។